ការការពារសត្វព្រៃ និងធនធានធម្មជាតិ មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋតែឯងនោះទេ។ សហគមន៍មូលដ្ឋាន ជាពិសេសភូមិដែលរស់នៅក្បែរតំបន់ការពារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស។ ដើម្បីធានាបាននូវការចូលរួមរបស់ពួកគេ ប្រកបដោយនិរន្តរភាព ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច គឺជាយន្តការដ៏សំខាន់មួយ។ ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចអាចមានទម្រង់ចម្រុះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ និងលើកកម្ពស់ការចូលរួមក្នុងការងារអភិរក្ស។ ទម្រង់សំខាន់ៗមានដូចជា ការផ្តល់ឱកាសការងារ និងប្រាក់ចំណូលជំនួស។ នេះជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រជាសហគមន៍លើធនធានព្រៃឈើ និងសត្វព្រៃ។ ឧទាហរណ៍ ផ្តល់ឱកាសការងារជាអ្នកទេសចរណ៍ធម្មជាតិ អ្នកយាមល្បាតព្រៃ អ្នកផលិតសិប្បកម្ម ឬកសិកម្មនិរន្តរភាព។ ការផ្តល់ប្រាក់ចំណូលជំនួសនេះ ជួយឱ្យពួកគេមានជីវភាពប្រសើរឡើង ដោយមិនចាំបាច់កាប់ឈើ ឬបរបាញ់សត្វទៀតឡើយ។ នៅតំបន់ខ្លះ រដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាលបានបង្កើតគម្រោងទេសចរណ៍ធម្មជាតិដល់សហគមន៍។ បន្ទាប់មកប្រជាជនក្នុងភូមិដើរតួជាអ្នកនាំភ្ញៀវ ផ្តល់សេវាកម្មស្នាក់នៅ ឬលក់ផលិតផលកសិកម្ម។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដូចជា ការសាងសង់ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធទឹកស្អាត ឬអគ្គិសនី អាចធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង។ នៅពេលដែលប្រជាជនឃើញថា ការចូលរួមការពារសត្វព្រៃនាំមកនូវការអភិវឌ្ឍក្នុងភូមិ ពួកគេនឹងមានទឹកចិត្តចូលរួមខ្លាំងក្លាជាងមុន។ ភូមិដែលសកម្មក្នុងការការពារព្រៃឈើ អាចទទួលបានថវិកាជំនួយពីគម្រោងអភិរក្ស ដើម្បីកែលម្អផ្លូវ ឬសាងសង់អណ្តូងទឹកសាធារណៈ។ ការជួយប្រជាជនឱ្យមានបច្ចេកទេសដាំដុះថ្មីៗដូចជាកសិកម្មសរីរាង្គ ការចិញ្ចឹមសត្វ ឬការដាំដំណាំកសិ-រុក្ខាប្រមាញ់អាចជួយបង្កើនទិន្នផល និងប្រាក់ចំណូលរបស់ពួកគេ។ នេះជួយកាត់បន្ថយសម្ពាធលើព្រៃឈើក្នុងការស្វែងរកដីកសិកម្ម។ អង្គការអភិរក្សមួយចំនួនបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដាំដុះដំណាំដែលមានតម្លៃខ្ពស់ ឬការចិញ្ចឹមឃ្មុំ ដែលជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍។ ការបង្កើតមូលនិធិសហគមន៍សម្រាប់ការអភិរក្ស ដោយប្រាក់ចំណូលដែលបានមកពីសកម្មភាពអភិរក្ស អាចត្រូវបានបែងចែកទៅក្នុងមូលនិធិសហគមន៍។ មូលនិធិនេះអាចត្រូវបានប្រើប្រាស់សម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ភូមិ ឬផ្តល់រង្វាន់ដល់អ្នកការពារសត្វព្រៃសកម្ម។ ភូមិខ្លះមានគណៈកម្មការគ្រប់គ្រងមូលនិធិ ដែលប្រមូលប្រាក់ពីភ្ញៀវទេសចរណ៍ ដើម្បីយកទៅអភិវឌ្ឍសាលារៀន និងជួយគ្រួសារក្រីក្រក្នុងភូមិ។ ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការការពារសត្វព្រៃ។ ដោយសារ ឬសគល់នៃបញ្ហាការកាប់ព្រៃឈើ និងការបរបាញ់សត្វខុសច្បាប់ ភាគច្រើនបណ្តាលមកពីភាពក្រីក្រ និងកង្វះជម្រើសមុខរបរ។ ការផ្តល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ជួយដោះស្រាយបញ្ហានេះដោយផ្ទាល់ ដោយផ្តល់ឱកាសឱ្យប្រជាជនមានជីវភាពធូរធារ និងងាកចេញពីសកម្មភាពខុសច្បាប់។ នៅពេលដែលប្រជាជនទទួលបានផលប្រយោជន៍ជាក់ស្ដែងពីការអភិរក្ស ពួកគេនឹងយល់ឃើញថាធនធានធម្មជាតិទាំងនោះជាកម្មសិទ្ធិរួមរបស់ពួកគេ។ ដូច្នេះ ពួកគេនឹងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារ និងក្លាយជាអ្នកឃ្លាំមើល និងជាអ្នកអនុវត្តច្បាប់ដោយខ្លួនឯង។ ពួកគេនឹងក្លាយជាអ្នកឃ្លាំមើល និងជាអ្នកអនុវត្តច្បាប់ដោយខ្លួនឯង។ ការចូលរួមរបស់សហគមន៍គឺជាគន្លឹះនៃភាពជោគជ័យនៃការអភិរក្សរយៈពេលវែង។ នៅពេលមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ប្រជាជននឹងមានឆន្ទៈចូលរួមក្នុងសកម្មភាពល្បាត ការរាយការណ៍បទល្មើស ឬការដាំដើមឈើឡើងវិញ។ គម្រោងអភិរក្សដែលពឹងផ្អែកតែលើការអនុវត្តច្បាប់ ឬការគាំទ្រពីខាងក្រៅ មិនអាចឋិតឋេរយូរអង្វែងឡើយ។ ការរួមបញ្ចូលផលប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍ ធ្វើឱ្យគម្រោងអភិរក្សមាននិរន្តរភាព និងអាចទ្រទ្រង់ខ្លួនឯងបាន។ តាមរយៈការលើកទឹកចិត្តនេះ ប្រជាជននឹងយល់ថា សត្វព្រៃ និងព្រៃឈើ មិនមែនជាការគំរាមកំហែងដល់ជីវភាពរបស់ពួកគេនោះទេ នេះជួយកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ។ ទោះបីជាការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចមានសារៈសំខាន់យ៉ាងណាក៏ដោយ ក៏ការអនុវត្តជាក់ស្តែងនៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។ មួយក្នុងចំណោមនោះគឺ ការគ្រប់គ្រង និងការបែងចែកផលប្រយោជន៍មិនស្មើគ្នា។ ពេលខ្លះផលប្រយោជន៍ដែលបានមកពីគម្រោងអភិរក្ស មិនត្រូវបានបែងចែកដល់ប្រជាសហគមន៍ទូទៅដោយយុត្តិធម៌ឡើយ។ មានតែក្រុមមនុស្សមួយចំនួន ឬអ្នកដឹកនាំភូមិប៉ុណ្ណោះដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ដែលអាចបង្កឱ្យមានការបាត់បង់ទំនុកចិត្ត។ ដូច្នេះ ត្រូវបង្កើតយន្តការគ្រប់គ្រងដោយតម្លាភាព និងមានការចូលរួមពីប្រជាជនទាំងអស់ក្នុងការសម្រេចចិត្ត។ គម្រោងលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចជាច្រើន ពឹងផ្អែកលើជំនួយពីខាងក្រៅ។ នៅពេលដែលជំនួយត្រូវបានកាត់បន្ថយ ឬបញ្ចប់ គម្រោងទាំងនោះអាចនឹងជួបការលំបាកក្នុងការបន្តដំណើរការ ដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់សហគមន៍។ ក្នុងនោះ ត្រូវមានការស្វែងរកប្រភពចំណូលដែលអាចទ្រទ្រង់ខ្លួនឯងបានក្នុងរយៈពេលវែងដូចជាការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ដែលបង្កើតចំណូលដោយផ្ទាល់សម្រាប់សហគមន៍។ ចំណុចមួយទៀតគឺ ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់។ ប្រជាជនខ្លះបានប្រកបរបរកាប់ឈើ ឬបរបាញ់សត្វជាយូរមកហើយ។ ការផ្លាស់ប្តូរទៅរកមុខរបរថ្មី ឬការរស់នៅដោយមិនប៉ះពាល់ធនធានធម្មជាតិ ទាមទារពេលវេលា ការបណ្តុះបណ្តាល និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួន។ ដូច្នេះ ត្រូវមានកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបទៅនឹងជំនាញ លទ្ធភាពរបស់ប្រជាជនមូលដ្ឋាន ព្រមទាំងផ្តល់ការគាំទ្របន្តបន្ទាប់។ ចំណុចសំខាន់មួយទៀតគឺ ការអនុវត្តច្បាប់នៅតែមានកម្រិត។ ទោះបីជាមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចក៏ដោយ ប្រសិនបើការអនុវត្តច្បាប់នៅតែមានភាពធូររលុង អ្នកប្រព្រឹត្តបទល្មើសនៅតែអាចរកចំណូលបានច្រើនពីសកម្មភាពខុសច្បាប់។ ហេតុនេះហើយបានជាការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចតែម្យ៉ាង ហាក់ដូចជាគ្មានប្រសិទ្ធភាព។ ដូច្នេះ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ផ្សារភ្ជាប់ជាមួយនឹងការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការអភិរក្ស។ សរុបមក ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចគឺជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការជំរុញការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ តាមរយៈការរៀបចំផែនការល្អ ការអនុវត្តដោយតម្លាភាព និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ យើងអាចសម្រេចបាននូវគោលដៅអភិរក្សប្រកបដោយនិរន្តរភាព។